ការទទួលភ្ញៀវសម្រាប់អ្នកធ្វើដំណើរ គឺជាកាតព្វកិច្ចនៃការគោរពស្វាគមន៍ និងការយកចិត្តទុកដាក់ចំពោះភ្ញៀវ។ វាគឺជាសិល្បៈនៃការបង្កើតបរិយាកាសកក់ក្តៅ គួរឱ្យចងចាំ និងផាសុកភាពសម្រាប់អ្នកធ្វើដំណើរគ្រប់រូប។ ការទទួលភ្ញៀវល្អ ចាប់ផ្តើមពីជំហានដំបូងនៅពេលដែលភ្ញៀវឈានជើងចូលមកដល់ផ្ទះ។ គោលដៅចម្បងគឺធ្វើឲ្យភ្ញៀវមានអារម្មណ៍ថា ពួកគេមិនត្រឹមតែជាអតិថិជនប៉ុណ្ណោះទេ តែពួកគេគឺជាភ្ញៀវកិត្តិយសដែលត្រូវបានស្វាគមន៍ដោយបេះដូង។ ការផ្តល់កន្លែងស្នាក់នៅ មិនត្រឹមតែជាកន្លែងសម្រាប់សម្រាកប៉ុណ្ណោះទេ តែវាជាកន្លែងដែលភ្ញៀវអាចស្វែងរកភាពស្ងប់ស្ងាត់ ផាសុកភាព និងអារម្មណ៍ដូចនៅផ្ទះ។ ការយកចិត្តទុកដាក់លើអនាម័យ និងសោភ័ណភាពគឺជាចំណុចសំខាន់បំផុត គឺគ្រប់ជ្រុងនៃបន្ទប់ ចាប់ពីកម្រាលឥដ្ឋ រហូតដល់ពិដាន ត្រូវតែស្អាតឥតខ្ចោះ និងមានក្លិនល្អ។ ការរៀបចំគ្រែគេងគឺជាផ្នែកមួយដែលមិនអាចខ្វះបានដូចជា កម្រាលពូក ស្រោមខ្នើយ និងភួយ ត្រូវតែស្អាតស្រស់ ផ្លាស់ប្តូរជានិច្ច និងមានគុណភាពល្អ ដើម្បីធានានូវការគេងលក់ស្រួលរបស់ភ្ញៀវ។ ការដាក់ខ្នើយបម្រុងបន្ថែម និងភួយទន់ៗ អាចបង្ហាញពីការយកចិត្តទុកដាក់របស់យើងចំពោះភ្ញៀវ។ លើសពីនេះ សីតុណ្ហភាពក្នុងបន្ទប់ គួរតែត្រូវបានកំណត់ឲ្យបានសមរម្យ ហើយភ្ញៀវគួរតែមានលទ្ធភាពកែប្រែវាបានតាមតម្រូវការរបស់ពួកគេ។ សម្រាប់គ្រឿងបរិក្ខារផ្សេងៗក្នុងបន្ទប់ ទូដាក់សំលៀកបំពាក់ គួរតែមានទំហំគ្រប់គ្រាន់ ជាមួយនឹង ទំពួកព្យួរខោអាវច្រើន។ បន្ទប់ទឹកក៏ជាចំណុចគន្លឹះមួយផងដែរ វាត្រូវតែស្អាតភ្លឺចែងចាំងហើយត្រូវមាន សាប៊ូកក់សក់ សាប៊ូដុសខ្លួន ថ្នាំដុសធ្មេញ និងកន្សែង ដែលមានគុណភាពល្អ និងគ្រប់គ្រាន់ រួមទាំងប្រព័ន្ធទឹកក្តៅ ទឹកត្រជាក់ត្រូវតែដំណើរការល្អជានិច្ច។ ចំពោះបច្ចេកវិទ្យាវិញ ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ និងប្រព័ន្ធអ៊ីនធឺណិត ត្រូវតែត្រៀមរួចជាស្រេច ហើយដំណើរការល្អឥតខ្ចោះ។ ការដែលមានកន្លែងដោតភ្លើងច្រើន គឺជាភាពងាយស្រួលដ៏ធំសម្រាប់ភ្ញៀវដែលត្រូវការសាកថ្មឧបករណ៍អេឡិចត្រូនិចរបស់ពួកគេ។ ចំណុចតូចៗដូចជា ការដាក់ផ្កាស្រស់ ឬការប្រើប្រាស់ប្រេងក្រអូប អាចបន្ថែមបរិយាកាសរីករាយ និងបន្ធូរអារម្មណ៍ដល់ភ្ញៀវ។ ការផ្តល់ជូននូវ ជម្រើសអាហារដែលសម្បូរបែប ស្រស់ស្អាត និងមានរសជាតិឆ្ងាញ់ អាចធ្វើឲ្យភ្ញៀវមានចំណាប់អារម្មណ៍ល្អ។ អាហារពេលព្រឹកដែលមាន គុណភាពខ្ពស់ និងត្រូវបានរៀបចំទាន់ពេលវេលា គឺជាការដ៏សំខាន់សម្រាប់សុខភាព ថែមទាំងជួយឲ្យរាងកាយទទួលបានថាមពលគ្រប់គ្រាន់សម្រាប់ការចាប់ផ្ដើមថ្ងៃថ្មី ប្រព័ន្ធរំលាយអាហារដំណើរការបានល្អ និងជួយបង្កើនសមត្ថភាពនៃការគិត និងការផ្ដោតអារម្មណ៍។ ការសាកសួរភ្ញៀវអំពី អាឡែរហ្សុីអាហារ ឬចំណង់ចំណូលចិត្តអាហារ គឺជាការបង្ហាញការយកចិត្តទុកដាក់ខ្ពស់។ ផ្ដល់ជូនទឹកស្អាត និងភេសជ្ជៈស្រស់ៗ ដូចជា កាហ្វេ តែ ឬទឹកផ្លែឈើ គួរតែមានសម្រាប់ភ្ញៀវគ្រប់ពេល។ ការផ្តល់ជូននូវ អាហារសម្រន់ ដូចជានំ ឬផ្លែឈើ នៅពេលភ្ញៀវមកដល់ ឬនៅពេលល្ងាច អាចធ្វើឲ្យពួកគេមានអារម្មណ៍កក់ក្តៅ។ ភាពស្អាតនៃ ចាន ឆ្នាំង ឧបករណ៍បរិភោគ និងតុអាហារ គឺជាកត្តាចាំបាច់ដែលមិនអាចធ្វេសប្រហែសបានឡើយ។ ក្រៅពីនេះ ការបម្រើអាហារ គួរតែមានអាកប្បកិរិយារួសរាយរាក់ទាក់ មានវិជ្ជាជីវៈខ្ពស់ និងត្រៀមខ្លួនជាស្រេចដើម្បីផ្តល់សេវាកម្ម ការពន្យល់អំពីមុខម្ហូប និងគ្រឿងផ្សំរបស់វា ក៏អាចជួយឲ្យភ្ញៀវពេញចិត្តផងដែរ។ ស្នាមញញឹម គឺជាភាសាសកលនៃការស្វាគមន៍ និងជាចំណាប់អារម្មណ៍ដំបូងដែលភ្ញៀវទទួលបាន ការទទួលភ្ញៀវដោយភាពកក់ក្តៅ និងស្នាមញញឹមជានិច្ច អាចបង្កើតបរិយាកាសវិជ្ជមានតាំងពីដើមដំបូង។ បុគ្គលិកគ្រប់រូប មិនថាជាអ្នកទទួលភ្ញៀវ អ្នកបម្រើ ឬអ្នកសំអាត គួរតែបង្ហាញនូវភាព រួសរាយរាក់ទាក់ និងយកចិត្តទុកដាក់ចំពោះភ្ញៀវ។ ការស្តាប់នូវតម្រូវការរបស់ភ្ញៀវ ដោយយកចិត្តទុកដាក់ គឺជាគន្លឹះដ៏សំខាន់ ត្រូវឆ្លើយតបទៅនឹងសំណួរ របស់ពួកគេដោយភាពអត់ធ្មត់ ត្រឹមត្រូវ និងច្បាស់លាស់។ ការផ្តល់ជំនួយដល់ភ្ញៀវ មិនថាពួកគេត្រូវការអ្វីនោះទេ គឺបង្ហាញពីការយកចិត្តទុកដាក់ពិតប្រាកដ។ ប្រសិនបើអាចធ្វើទៅបាន ការចងចាំឈ្មោះភ្ញៀវ ហើយហៅពួកគេតាមឈ្មោះ អាចបង្កើតអារម្មណ៍ស្និទ្ធស្នាល និងបង្ហាញពីការគោរព។ ជាចុងក្រោយ ការសួរអំពី បទពិសោធន៍ របស់ពួកគេនៅពេលស្នាក់នៅ និងផ្តល់ឱកាសឲ្យពួកគេ បញ្ចេញមតិយោបល់ គឺជាមធ្យោបាយដ៏ល្អដើម្បីកែលម្អសេវាកម្មរបស់យើង។ ហើយមុនពេលភ្ញៀវចាកចេញ ការនិយាយពាក្យ "អរគុណ" ដោយស្មោះត្រង់ គឺជាការបិទបញ្ចប់បទពិសោធន៍បដិសណ្ឋារកិច្ចដ៏ល្អឥតខ្ចោះ។ ការទទួលភ្ញៀវសម្រាប់អ្នកធ្វើដំណើរល្អ មិនត្រឹមតែធ្វើឲ្យភ្ញៀវពេញចិត្តប៉ុណ្ណោះទេ តែវាថែមទាំងធ្វើឲ្យពួកគេចង់ ត្រលប់មកវិញម្តងទៀត និងណែនាំទៅកាន់អ្នកដទៃទៀតផងដែរ។